ក្នុងសម័យខ្មែរក្រហម បទដ្ឋានសម្លៀកបំពាក់ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងទៅលើប្រជាជនគ្រប់រូប ដោយត្រូវបានបង្ខំឲ្យស្លៀកពាក់ដូចគ្នាទាំងអស់។ គោលបំណងចម្បងគឺលុបបំបាត់ភាពខុសប្លែកគ្នាផ្នែកសង្គម លើកកម្ពស់ឧត្តមគតិកសិករនិយម និងបង្កើតសង្គមមួយដែលគ្មានវណ្ណៈ។ បដិវត្តន៍របស់ខ្មែរក្រហមបានជះឥទ្ធិពល និងផ្លាស់ប្ដូរគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃ រាប់ទាំងរឿងតូចតាចដូចជា សម្លៀកបំពាក់ ដែលពីមុនយើងធ្លាប់គិតថាជារឿងផ្ទាល់ខ្លួនក៏ដោយ គឺពួកគេបានកំណត់ថាមនុស្សម្នាក់ៗ ត្រូវស្លៀកពាក់តាមគេកំណត់។ មិនត្រឹមតែប៉ុណ្ណោះ ការស្លៀកពាក់ដែលត្រូវបានបង្ខំ ការលុបបំបាត់អត្តសញ្ញាណ និងការដាក់បញ្ចូលមនោគមវិជ្ជាដ៏តឹងរ៉ឹងមួយ។ និយាយឲ្យខ្លី ខ្មែរក្រហមបានបង្ខំឲ្យមនុស្សគ្រប់គ្នាស្លៀកពាក់ឯកសណ្ឋានដូចៗគ្នា វាជាចំណុចសំខាន់បំផុតនៃគោលនយោបាយសម្លៀកបំពាក់របស់ពួកគេ។ ទូទាំងប្រទេស ប្រុសស្រីត្រូវបានបង្ខំឱ្យស្លៀកពាក់ខោអាវខ្មៅសាមញ្ញ ឬ "សំលៀកបំពាក់ខ្មៅ"។ សម្លៀកបំពាក់ដ៏ក្រៀមក្រំ និងប្រើប្រាស់នេះត្រូវបានគេហៅយ៉ាងច្បាស់ថា "សម្លៀកបំពាក់បដិវត្តន៍ប្រពៃណី" ឬ "សម្លៀកបំពាក់កសិករដែលក្លាយជាឯកសណ្ឋានជាតិ"។ ឯកសណ្ឋាននេះបានផ្តល់ដល់ប្រជាពលរដ្ឋទាំងអស់ ចាប់ពីកសិករជនបទ រហូតដល់អ្នករស់នៅទីក្រុងពីមុន និងសូម្បីតែដល់កម្មាភិបាលរបស់របបនេះផ្ទាល់។ ការមិនប្រើប្រាស់វាយនភ័ណ្ឌប្រពៃណីរបស់កម្ពុជាដែលសម្បូរទៅដោយពណ៌ស្រស់ឆើតឆាយ មានក្បូរក្បាច់ និងរចនាបទប្លែកៗសម្រាប់សង្គម គឺត្រូវបានហាម់ឃាត់។ មុនរបបនេះកើតទ្បើង ស្ត្រីខ្មែរស្លៀកសំពត់ និងអាវមានពណ៌ស្រស់ឆើតឆាយ រីឯបុរសចូលចិត្តពាក់តអាវ និងខោ ។ មុនសម័យខ្មែរក្រហម ម៉ូដសម្លៀកបំពាក់បែបលោកខាងលិច គឺជារឿងពេញនិយមនៅតាមទីក្រុងធំៗ។ ខ្មែរក្រហមបានលុបបំបាត់ចោលទាំងស្រុងនូវ ចំណង់ចំណូលចិត្តក្នុងការស្លៀកពាក់ ឬការស្លៀកពាក់ដែលបង្ហាញពី បេតិកភណ្ឌវប្បធម៌ ទាំងអស់។ សម្លៀកបំពាក់ខ្មៅដែលរលុងៗត្រូវបានរចនាឡើងដើម្បីដកចេញនូវសញ្ញាសម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួន ឋានៈសង្គម និងការបែងចែកយេនឌ័រទាំងអស់។ នៅក្នុងសង្គម ការដែលស្លៀកសម្លៀកបំពាក់ប្រពៃណីតែងតែបង្ហាញពីទ្រព្យសម្បត្តិ ឋានៈសង្គម ឬប្រភពដើមតាមតំបន់។ រីឯ ឯកសណ្ឋានខ្មៅបានធ្វើឱ្យពលរដ្ឋទាំងអស់ក្លាយជាមនុស្សដូចគ្នា គ្មានវណ្ណៈសង្គម ដោយស្ថិតអត្តសញ្ញាណរួមក្រោម "អង្គការ"។ វាគឺជាការបង្ហាញរូបភាពនៃមហិច្ឆតារបបនេះក្នុងការបង្កើត "សង្គមមនុស្សថ្មី" ។ ការលុបបំបាត់ពណ៌ស្រស់ឆើតឆាយ និងសម្ភារៈប្រណិតដែលត្រូវបានហាមឃាត់យ៉ាងច្បាស់លាស់នៅឆ្នាំ១៩៧៦។ សម្លៀកបំពាក់ជាញឹកញាប់ត្រូវបានលាបពណ៌ខ្មៅ ឬពណ៌ស្រអាប់ដោយប្រើសារធាតុធម្មជាតិដូចជា ភក់ ធ្យូង ឬផ្លែឈើអែម ដែលឆ្លុះបញ្ចាំងពីមនោគមវិជ្ជាកសិកម្មរបស់របបនេះ។ លើសពីឯកសណ្ឋានខ្មៅទូទៅ ក្រមារបស់ខ្មែរ ដែលជាក្រមាតំណាងឲ្យខ្មែរ ត្រូវបានយកមកប្រើប្រាស់ និងបញ្ចូលទៅក្នុងរបបនេះ។ ខណៈពេលដែលក្រមាជាវត្ថុដែលមានតម្លៃសមរម្យ និងពេញនិយមសម្រាប់ប្រជាជនខ្មែរទាំងអស់ ជារឿយៗត្រូវបានពាក់ក្នុងលំនាំ និងពណ៌ផ្សេងៗគ្នា។ ខ្មែរក្រហមបានពេញនិយមជាពិសេសក្រមាឆែកក្រហម និងសជុំវិញក្បាល ឬ ក និងស្បែកជើងខ្មៅដែលធ្វើពីកង់ឡានកៅស៊ូ វាជាផ្នែកមួយនៃ "ឯកសណ្ឋាន" កងទ័ពរបស់ពួកគេ។ គោលបំណងនៃការដាក់បញ្ចូលឯកសណ្ឋាននេះគឺដើម្បីលុបបំបាត់ភាពខុសគ្នារវាងភេទ និងបង្កប់នូវវិធានការប្រមូលផ្តុំ និងនិយមជ្រុលថ្មី ដោយធ្វើឱ្យពួកគេក្លាយជាកងទ័ពដែលគ្មានអត្តសញ្ញាណ។ បន្ថែមពីនេះទៅទៀតពេលខ្លះគេឃើញមានក្រមាពណ៌ផ្សេងទៀតដូចជាពណ៌ខៀវក៏ដោយ ក៏ឯកសណ្ឋានខ្មៅដែលមានក្រមាពណ៌ក្រហម និងស គឺជាការពេញនិយមបំផុត និងជានិមិត្តរូបរបស់ពួកគេ។ ជីវិតក្រោមរបបខ្មែរក្រហមជាការឃ្លាំមើលឥតឈប់ឈរ និងការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះបទប្បញ្ញត្តិ ហើយសម្លៀកបំពាក់ក៏មិនមានករណីលើកលែងដែរ។ រាល់ការបំពានច្បាប់សម្លៀកបំពាក់ដែលបានកំណត់អាចនាំឱ្យមានការសង្ស័យ ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ឬដល់ថ្នាក់សម្លាប់ថែមទៀតផង។ ចំពោះអ្នកទោសនៅតាមទីតាំងសំខាន់ៗមួយចំនួនដូចជា ទួលស្លែង ឬមន្ទី ស-២១ សម្លៀកបំពាក់កាន់តែតឹងរ៉ឹង ខោខ្លីកប្បាសខ្មៅធម្មតា ដែលជារឿយៗកខ្វក់ និងជួនកាលអាវមួយ គឺជាអ្វីដែលត្រូវបានផ្តល់ឱ្យ។ សរុបសេចក្តីមក ការស្លៀកសម្លៀកបំពាក់ក្នុងសម័យខ្មែរក្រហមមិនមែនគ្រាន់តែជាបញ្ហានៃការរស់នៅឬម៉ូដប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាធាតុផ្សំសំខាន់នៃការគ្រប់គ្រងរបបផ្តាច់ការរបស់ពួកគេ។ បទដ្ឋានសម្លៀកបំពាក់ដ៏តឹងរ៉ឹងនេះគឺជាសក្ខីភាពដ៏មានឥទ្ធិពលចំពោះការធ្វើឱ្យបាត់បង់នូវអត្តសញ្ញាណជាតិខ្មែរទាំងស្រុងនៅក្នុងរបបនេះ។ ថែមទាំងមានការជំរុញមហិច្ចតាឥតឈប់ឈររបស់ខ្លួនក្នុងការកែទម្រង់សង្គមខ្មែរតាមមនោគមវិជ្ជាដ៏ឃោរឃៅរបស់ខ្លួន។